ពិធីបុណ្យចូលឆ្នាំខ្មែរ ឬ បុណ្យចូលឆ្នំាថ្មី គឺជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំ និងសំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជា។ ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាការអបអរសាទរ ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។ មិនតែប៉ុណ្ណោះទេ វាក៏ជាពេលវេលាមួយសម្រាប់ជួបជុំគ្រួសារ ការគោរពប្រណិប័តន៍ និងការរក្សាទុកនូវទំនៀមទម្លាប់ដ៏ចំណាស់របស់ដូនតាផងដែរ។ ពិធីបុណ្យនេះបានបង្កប់នូវអត្ថន័យជ្រាលជ្រៅនៃជំនឿ សាសនា និងរបៀបរស់នៅរបស់ខ្មែរតាំងពីបុរាណកាល ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស្អិតរមួតរវាងមនុស្ស ធម្មជាតិ និងជំនឿអរូបិយ។ របៀបរស់នៅរបស់ពួកគេមិនត្រឹមតែជាវិធីសាស្រ្តដើម្បីរស់រានមានជីវិតប៉ុណ្ណោះទេ តែជាការបង្ហាញពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងមនុស្ស និងធម្មជាតិ។ ពិធីបុណ្យនេះបានក្លាយជាព្រលឹងនៃជាតិ ដែលបណ្ដុះនូវស្មារតីសាមគ្គីភាព និងការដឹងគុណ។ ប្រវត្តិនៃពិធីបុណ្យចូលឆ្នាំខ្មែរបានចាក់ឫសយ៉ាងជ្រៅទៅក្នុងទេវកថាបុរាណ ដែលបានបន្សល់ទុកនូវជំនឿដ៏ពិសិដ្ឋ និងប្រពៃណីដ៏ផូរផង់រាប់សតវត្សរ៍។ ការចាប់ផ្តើមនៃបុណ្យនេះ មិនត្រឹមតែជាការផ្លាស់ប្តូរពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរំលឹកដល់រឿងរ៉ាវដ៏អស្ចារ្យដែលបានចារឹកទុកក្នុងវប្បធម៌ខ្មែរ។ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបញ្ជាក់ថា ភស្តុតាងប្រវត្តិសាស្ត្រ និងទេវកថាបានបង្ហាញពីការវិវត្តន៍ដ៏សម្បូរបែបនៃការកំណត់ពេលវេលា និងអត្ថន័យនៃពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះ។ ដើមកំណើតនៃពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានតំណាលយ៉ាងទូលំទូលាយតាមរយៈរឿងព្រេងបុរាណមួយ ដែលបានបង្ហាញពីប្រាជ្ញាឈ្លាសវៃ និងការលះបង់ដ៏ធំធេង។ រឿងនេះទាក់ទងនឹង ធម្មបាលកុមារ ដែលជាក្មេងប្រុសម្នាក់មានចំណេះដឹងយ៉ាងជ្រៅជ្រះចេះភាសាសត្វ ហើយបានទទួលការភ្នាល់ពី កបិលមហាព្រហ្ម ដែលជាទេវតាដ៏មានឥទ្ធិពលមួយអង្គ។ កបិលមហាព្រហ្មបានដាក់ប្រស្នាចំនួនបីដ៏ពិបាកបំផុត ដែលប្រស្នានីមួយៗតម្រូវឲ្យធម្មបាលកុមារឆ្លើយដោយភាពវៃឆ្លាតបំផុត ដើម្បីបង្ហាញពីភាពឧត្តុង្គឧត្តមនៃចំណេះដឹងរបស់មនុស្ស។ ប្រស្នាទាំងនោះគឺ "តើសិរីសួស្ដីនៅត្រង់ណាខ្លះ ក្នុងពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច?" សំណួរនេះបង្កប់គ្នាយ៉ាងស៊ីជម្រៅ បង្កឱ្យធម្មបាលកុមារពិបាករកចម្លើយមកដោះប្រស្នានេះណាស់។ ធម្មបាលកុមារបានគិតអស់រយៈពេលប្រាំពីរថ្ងៃ ប៉ុន្តែនៅតែរកចម្លើយមិនឃើញ ដែលបានធ្វើឲ្យលោកស្ទើរតែបោះបង់ចោលក្តីសង្ឃឹម និងមានការព្រួយបារម្ភយ៉ាងខ្លាំងពីការបាត់បង់ក្បាលរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយសារតែទេពកោសល្យ និងការតស៊ូ លោកបានលឺសត្វឥន្ទ្រីពីរក្បាលសន្ទនាគ្នាអំពីចម្លើយនៃប្រស្នានោះ ខណៈលោកកំពុងដេកនៅក្រោមដើមត្នោត ដែលបានផ្តល់នូវគន្លឹះដោះស្រាយបញ្ហាដ៏ធំនេះ។ សត្វឥន្ទ្រីបានពិភាក្សាគ្នាថា សិរីនៅពេលព្រឹកស្ថិតនៅលើផ្ទៃមុខ ដូច្នេះមនុស្សត្រូវលាងមុខ។ សិរីនៅពេលថ្ងៃត្រង់ស្ថិតនៅលើដើមទ្រូង ដូច្នេះមនុស្សត្រូវលាងដើមទ្រូង។ រីឯសិរីនៅពេលល្ងាចវិញ គឺស្ថិតនៅបាតជើង ដូច្នេះមនុស្សត្រូវលាងជើងមុនពេលចូលគេង។ ចម្លើយនេះបានបង្ហាញពីទស្សនៈជ្រាលជ្រៅអំពីការរក្សានូវសេចក្តីល្អ ភាពបរិសុទ្ធ និងអនាម័យក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស។ កបិលមហាព្រហ្ម ដែលបានចាញ់ការភ្នាល់នោះ បានកាត់ព្រះសិរសា តាមពាក្យសន្យារបស់ព្រះអង្គ ដោយមិនបង្អង់យូរឡើយ។ តែមុននឹងកាត់ ព្រះអង្គបានបញ្ជាក់ពីអំណាចដ៏មហិមារបស់ព្រះសិរសា បើដាក់ព្រះសិរសានោះលើផែនដី នោះនឹងបណ្ដាលឲ្យកើតជាភ្លើងឆេះអស់លោកធាតុ។ ហើយបើបោះទៅលើអាកាស នោះនឹងបណ្ដាលឲ្យរាំងស្ងួតគ្មានភ្លៀងធ្លាក់ និងបើបោះទៅក្នុងមហាសមុទ្រ ទឹកនឹងរីងស្ងួតហួតអស់។ ការបញ្ជាក់នេះបានបង្ហាញពីអំណាចដ៏មហិមារបស់ព្រះសិរសាកបិលមហាព្រហ្ម ដែលអាចបង្កមហន្តរាយដ៏ធំដល់ផែនដី ប្រសិនបើមិនត្រូវបានគ្រប់គ្រងដោយត្រឹមត្រូវ និងមានការប្រុងប្រយ័ត្នខ្ពស់។ រឿងនិទាននេះបានបន្សល់ទុកនូវជំនឿយ៉ាងជ្រាលជ្រៅដល់ប្រជាជនខ្មែរគ្រប់ជំនាន់ អំពីសារៈសំខាន់នៃការរក្សាអ្វីដែលពិសិដ្ឋ និងការគោរពបូជាចំពោះព្រឹត្តិការណ៍ធម្មជាតិ។ ដោយហេតុផលនេះហើយ កបិលមហាព្រហ្មបានបង្គាប់ឲ្យ ទេពធីតាទាំងប្រាំពីរអង្គ ដែលជាបុត្រីរបស់ព្រះអង្គ យកពានមាសមកទទួលព្រះសិរសា ហើយផ្លាស់ប្ដូរវេនគ្នាយាងហែព្រះសិរសានោះជុំវិញភ្នំព្រះសុមេរុជារៀងរាល់ ១ ឆ្នាំម្ដង មុននឹងតម្កល់ទុកនៅគុហាគន្ធមាលី នាភ្នំកៃលាស។ ពិធីនេះត្រូវបានគេជឿថាជាចំណុចចាប់ផ្ដើមនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដែលទេពធីតានីមួយៗតំណាងឲ្យថ្ងៃទាំងប្រាំពីរ ចុះផ្លាស់វេនគ្នាមកថែរក្សាឆ្នាំថ្មី។ ប្រតិទិននេះបានក្លាយជាមូលដ្ឋានគ្រឹះនៃមហាសង្ក្រាន្តដែលកំណត់ថ្ងៃចូលឆ្នាំខ្មែររហូតមកដល់បច្ចុប្បន្ន។ ទេពធីតាទាំង៧អង្គនេះ ក៏មានភក្សាហារ អាវុធ និងយានជំនិះខុសៗគ្នាទៅតាមថ្ងៃដែលពួកទ្រង់យាងចុះមក។ ការគោរពទេពធីតាទាំងនេះគឺជាផ្នែកមួយដ៏សំខាន់នៃពិធីបុណ្យ ដែលបានបង្រួបបង្រួមប្រជាជនខ្មែរតាមជំនឿសាសនា និងបានបង្កើតជាមូលដ្ឋានគ្រឹះនៃសាមគ្គីភាពជាតិ។ ជំនឿនេះបានបន្សល់ទុកនូវទម្រង់សិល្បៈ និងរូបចម្លាក់ជាច្រើននៅក្នុងវត្តអារាម និងប្រាសាទបុរាណនានាទូទាំងប្រទេស។ ប្រវត្តិសាស្ត្រក៏បានបង្ហាញដែរថា ការកំណត់ពេលវេលាចូលឆ្នាំខ្មែរបានវិវឌ្ឍន៍ពីសម័យមួយទៅមួយសម័យ ដោយឆ្លុះបញ្ចាំងពីឥទ្ធិពលវប្បធម៌ និងតារាសាស្ត្រពីតំបន់ដទៃ។ យោងតាមឯកសាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហាញពីកំណត់ហេតុរបស់លោក ជីវ តាក្វាន់ ដែលជាការទូតចិន បានមកប្រទេសកម្ពុជានៅឆ្នាំ ១២៩៦ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៨ និងត្រឡប់ទៅវិញនៅឆ្នាំ ១២៩៧។ នៅក្នុងកំណត់ហេតុដ៏មានតម្លៃរបស់លោក ជីវ តាក្វាន់ លោកបានសរសេរអំពីប្រតិទិនខ្មែរ ដោយបញ្ជាក់ថា ខែកត្តិក គឺជាខែទី ១ នៃឆ្នាំខ្មែរបុរាណនាពេលនោះ ដែលស្របទៅតាមប្រព័ន្ធចន្ទគតិបុរាណ។ ប្រតិទិននេះមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រតិទិនដែលប្រើប្រាស់នៅ ឥណ្ឌាភាគខាងត្បូង ផងដែរ ដែលបានបង្ហាញពីការផ្សារភ្ជាប់វប្បធម៌រវាងប្រទេសទាំងពីរតាមរយៈសាសនា។ នេះជាភស្តុតាងមួយបង្ហាញពីការផ្លាស់ប្តូរការប្រើប្រាស់ប្រតិទិនតាមសម័យកាល ពីចន្ទគតិទៅសុរិយគតិ។ ក្រោយមក ខ្មែរបានប្ដូរមកប្រើ សុរិយគតិ ដែលគិតដំណើររបស់ព្រះអាទិត្យវិញ ហើយកំណត់យក ខែចេត្រ គឺខែទី ៥ តាមចន្ទគតិខ្មែរ ជាខែចូលឆ្នាំ ដោយសារព្រះអាទិត្យចូលកាន់មេស្យារាសីក្នុងខែនេះ។ ការផ្លាស់ប្តូរនេះបានបង្ហាញពីការសម្របខ្លួនរបស់វប្បធម៌ខ្មែរទៅតាមឥទ្ធិពលពីខាងក្រៅ តែនៅតែរក្សាបាននូវឫសគល់របស់ខ្លួនតាមរយៈការបញ្ចូលធាតុដើមរបស់ខ្មែរ។ ដូច្នេះ ថ្ងៃចូលឆ្នាំតែងតែស្ថិតនៅថ្ងៃទី ១៣ ឬទី ១៤ ខែមេសាជារៀងរាល់ឆ្នាំ ហើយការគន់គូរនេះត្រូវគេបានហៅថា សាមញ្ញសង្ក្រាន្ត ដែលមានន័យថាព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត។ នេះគឺជាប្រព័ន្ធគណនាដ៏ស្មុគស្មាញមួយដែលបង្ហាញពីចំណេះដឹងផ្នែកតារាសាស្ត្ររបស់បុព្វបុរសខ្មែរ ដែលបានសិក្សាពីចលនារបស់ព្រះអាទិត្យយ៉ាងល្អិតល្អន់។ ការកំណត់ថ្ងៃចូលឆ្នាំដោយផ្អែកលើសុរិយគតិ បានធ្វើឲ្យពិធីបុណ្យនេះមានលក្ខណៈស្រដៀងនឹងពិធីបុណ្យរបស់ប្រទេសមួយចំនួនក្នុងតំបន់ដូចជា ថៃ ឡាវ ភូមា និងឥណ្ឌាខាងត្បូង ដែលសុទ្ធសឹងតែបានទទួលឥទ្ធិពលពីអរិយធម៌ឥណ្ឌា។ ភាពស្រដៀងគ្នានេះមិនបានធ្វើឲ្យបាត់បង់អត្តសញ្ញាណខ្មែរនោះទេ តែផ្ទុយទៅវិញបានបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ក្នុងតំបន់ និងការចេះបត់បែនតាមកាលៈទេសៈ។ ទោះបីជាមានឥទ្ធិពលរួមគ្នានេះ ក៏ប្រទេសនីមួយៗនៅតែមានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា ដែលជាអត្តសញ្ញាណជាតិរបស់ខ្លួន។ ឧទាហរណ៍ ម៉ុងសាយជាអត្តសញ្ញាណដាច់ដោយឡែករបស់ចិន រីឯ របាំត្រុដិ គឺជាអត្តសញ្ញាណប្លែករបស់ខ្មែរ ដែលមិនដូចជាតិសាសន៍ដទៃឡើយ។ ភាពខុសប្លែកទាំងនេះហើយដែលធ្វើឲ្យវប្បធម៌នីមួយៗមានភាពលេចធ្លោ និងរក្សាបាននូវភាពដើមនៅក្នុងឆាកអន្តរជាតិ។ ការបន្តរបាំត្រុដិបានបង្ហាញពីភាពរស់រវើកនៃវប្បធម៌ខ្មែរ។ ការយល់ដឹងពីប្រវត្តិសាស្រ្តនេះ ជួយឲ្យយើងកាន់តែយល់ជ្រៅជ្រះនូវតម្លៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ដែលជាផ្នែកមួយមិនអាចកាត់ផ្ដាច់បានពីអតីតកាលដ៏រុងរឿង។ ពិធីបុណ្យចូលឆ្នាំខ្មែរ ជាទូទៅត្រូវបានប្រារព្ធធ្វើឡើង រយៈពេល ៣ ថ្ងៃ ដែលថ្ងៃនីមួយៗមានអត្ថន័យ និងសកម្មភាពខុសៗគ្នា ដែលសុទ្ធសឹងតែជាផ្នែកមួយនៃអត្តសញ្ញាណជាតិ។ ថ្ងៃទី ១ ជាថ្ងៃមហាសង្ក្រាន្ត ជាថ្ងៃនៃការទទួលទេវតាឆ្នាំថ្មី ដែលប្រជាជនម្នីម្នា សម្អាត និងតុបតែងលម្អគេហដ្ឋាន វត្តអារាម និងទីធ្លាសាធារណៈដោយភ្លើងពណ៌ចម្រុះ។ ក្រុមគ្រួសារនីមួយៗនឹង ខិតខំធ្វើការសម្អាតផ្ទះសម្បែងឲ្យបានស្អាតបាត ត្រៀមទុកទទួលទេវតាឆ្នាំថ្មី។ ពួកគេរៀបចំ គ្រឿងសក្ការៈបូជា ដូចជា បាយសី ស្លាធម៌ ធូប ទៀន ទឹកអប់ ផ្កាភ្ញី ផ្លែឈើ និងនំនែកគ្រប់មុខ នៅលើតុបូជា ដើម្បីថ្វាយទេវតាឆ្នាំថ្មីដែលយាងចុះមក។ គ្រឿងរណ្តាប់ទាំងនេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់បំផុត ទៅតាមទំនៀមទម្លាប់ពីបុរាណ។ នៅពេលវេលាដែលទេវតាឆ្នាំង្មី យាងចុះមកដល់ ប្រជាជនខ្មែរនាំកូនចៅអង្គុយជុំគ្នា អុជទៀនធូប បាញ់ទឹកអប់ បន់ស្រន់សុំសេចក្ដីសុខ សិរីសួស្ដី និងសេចក្ដីចម្រើនពេញមួយឆ្នាំ។ នេះជាការបង្ហាញពីជំនឿដ៏ជ្រាលជ្រៅរបស់ខ្មែរទៅលើអំណាចនៃទេវតា ដែលនាំមកនូវសេចក្តីសុខសប្បាយ និងភាពសម្បូរហូរហៀរ។ ក្រៅពីនេះ គេក៏យកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត និងនៅពេលល្ងាចនាំគ្នាជញ្ជូនខ្សាច់ទៅ ពូនភ្នំខ្សាច់ នៅជុំវិញព្រះវិហារ ឬ ដើមពោធិ៍ក្នុងវត្ត។ ការពូនភ្នំខ្សាច់នេះតំណាងឲ្យការកសាងបុណ្យកុសលដ៏ធំធេង ដើម្បីឧទ្ទិសដល់អ្នកដែលបានចែកឋានទៅ។ ពិធីនេះបានបង្ហាញពីការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងសាសនា និងប្រពៃណីខ្មែរ។ ថ្ងៃមហាសង្ក្រាន្តបានបើកទំព័រថ្មីមួយសម្រាប់សេចក្តីសុខសាន្ត និងការជួបជុំបងប្អូន។ ថ្ងៃទី ២ ជាថ្ងៃវារៈវ័នបត ជាថ្ងៃនៃការធ្វើបុណ្យទាន និងការដឹងគុណ ដែលកូនចៅគ្រប់រូបនាំយក សំលៀកបំពាក់ នំចំណី និងលុយកាក់ ទៅជូនអ្នកមានគុណដូចជា ឪពុកម្តាយ ជីដូនជីតា ដើម្បីបង្ហាញពីការគោរព និងដឹងគុណចំពោះពួកគាត់។ នេះគឺជាទំនៀមទម្លាប់មួយដែលពង្រឹងចំណងគ្រួសារឲ្យកាន់តែរឹងមាំ និងបណ្ដុះនូវគុណធម៌ដល់កូនចៅតាំងពីតូច។ ជួនកាល គេក៏ធ្វើទានដល់អ្នកបម្រើ ឬអ្នកក្រីក្រផងដែរ ដើម្បីចែករំលែកសេចក្តីសុខសប្បាយទៅដល់អ្នកខ្វះខាតនៅក្នុងសង្គម ក្នុងន័យនៃក្តីមេត្តាករុណា។ នៅពេលរសៀល ប្រជាជនបន្តទៅ ពូនភ្នំខ្សាច់ម្តងទៀតនៅវត្តអារាម ហើយសូត្រធម៌អធិដ្ឋាន ព្រោះគេចាត់ទុកភ្នំខ្សាច់នោះប្រៀបដូចជាចូឡាមនីចេតិយ ដែលជាឈ្មោះព្រះចេតិយ មួយនៅឋានត្រៃត្រិង្ស។ ការធ្វើបែបនេះមានគោលបំណងដើម្បីសុំពរជ័យ និងសេចក្តីសុខសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ ព្រះសង្ឃត្រូវបាននិមន្តឲ្យមកបង្សុកូលចេតិយ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធបងប្អូនញាតិមិត្តដែលបានចែកឋានទៅ។ ការពូនភ្នំខ្សាច់នេះ មានតែភ្នំខ្សាច់ធំនៅវត្តបោះប៉ុណ្ណោះក្នុងការធ្វើការពូនភ្នំ។ ថ្ងៃវារៈវ័នបតពិតជាបានឆ្លុះបញ្ចាំងពីសេចក្ដីមេត្តាករុណា និងការចេះចែករំលែកនៅក្នុងសង្គមខ្មែរ។ ការបន្តធ្វើបុណ្យនៅថ្ងៃនោះបានពង្រឹងជំនឿសាសនាយ៉ាងខ្លាំង។ ថ្ងៃទី ៣ ជាថ្ងៃវារៈឡើងស័ក ជាថ្ងៃចុងក្រោយ និងជាថ្ងៃដ៏សំខាន់បំផុតនៃពិធីបុណ្យ ដែលរួមមានពិធី ផ្សឹកភ្នំខ្សាច់ និង ការស្រង់ព្រះ ឬស្រង់ទឹកព្រះពុទ្ធរូបនៅតាមវត្តអារាម ដើម្បីបន្សាបបាប និងទទួលពរជ័យសិរីមង្គល។ នេះគឺជាពិធីមួយដែលនាំមកនូវសាមគ្គីភាពដល់សង្គម និងផ្លូវចិត្តរបស់មនុស្សគ្រប់រូប។ មួយវិញទៀត មានកន្លែងខ្លះក៏មានពិធីស្រង់ទឹកជូនព្រះសង្ឃ ដើម្បីសម្តែងការគោរព និងទទួលពរពីព្រះសង្ឃ ដែលជាអ្នកដឹកនាំផ្លូវចិត្ត។ បន្ទាប់ពីបញ្ចប់ពិធីនៅវត្ត គេក៏ត្រឡប់មកផ្ទះវិញ ដើម្បី ស្រង់ទឹកជូនពុកម៉ែ ឬ តាយាយ រួមជាមួយការជូនសំលៀកបំពាក់ថ្មី និងម្ហូបអាហារ។ នេះជាការបង្ហាញពីការដឹងគុណចំពោះអ្នកមានគុណ និងជាការរក្សាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ។ ហើយវាក៏បានបង្ហាញឱ្យឃើញថា ពិធីបុណ្យចូលឆ្នាំខ្មែរបានបង្រួបបង្រួមប្រជាជនខ្មែរឲ្យមានសាមគ្គីភាព និងភាពស្អិតរមួតគ្នា។ បន្ថែមពីនេះទៅទៀតក្នុងឱកាសនេះ ប្រជាជនពីគ្រប់ទិសទី ទោះនៅឆ្ងាយប៉ុណ្ណាក៏ដោយ ក៏តែងតែត្រឡប់មកជួបជុំគ្រួសារឪពុកម្តាយ បងប្អូន ញាតិមិត្តជិតឆ្ងាយ ដើម្បីចែករំលែកនូវក្ដីសុខសប្បាយជាមួយគ្នា។ ការជួបជុំគ្នានេះមិនត្រឹមតែជាការរំលឹកគុណប៉ុណ្ណោះទេ ថែមទាំងជាការបង្កើនចំណងមិត្តភាព និងទំនាក់ទំនងក្នុងសហគមន៍ផងដែរ។ ពួកគេបានជូនពរគ្នាទៅវិញទៅមក ប្រកបដោយភាពសប្បាយរីករាយ និង ទឹកចិត្តជ្រះថ្លា។ បុណ្យចូលឆ្នាំខ្មែរធ្វើឲ្យភាពរីករាយបានសាយភាយពាសពេញប្រទេស មិនថាទីជនបទ ឬ ទីក្រុងឡើយ។ ម្យ៉ាងវិញទៀត ពិធីបុណ្យនេះក៏ជាឱកាសសម្រាប់ប្រជាជនខ្មែរក្នុងការអភិវឌ្ឍន៍ស្មារតីសាសនា និងសីលធម៌តាមរយៈការចូលរួមក្នុងសកម្មភាពបុណ្យទាននានា។ ការទៅវត្ត ការប្រគេនចង្ហាន់ ការស្ដាប់ព្រះធម៌ទេសនា និងការបង្សុកូលឧទ្ទិសកុសលជូនញាតិដែលចែកឋានទៅ បានជួយឲ្យពួកគេយល់កាន់តែច្បាស់អំពីធម៌អាថ៌របស់ព្រះពុទ្ធសាសនា។ ក្នុងអំឡុងពេលនេះ ពួកគេបានសាងតែអំពើល្អ ធ្វើបុណ្យ ធ្វើឲ្យពួកគេមានសន្ធាជ្រះថ្លា។ ការអនុវត្តន៍ទាំងនេះបានបណ្ដុះនូវគុណធម៌ និងសេចក្តីស្ងប់ក្នុងចិត្ត។ ង្ងៃនេះក៏ជាឱកាសសម្រាប់ប្រជាជនខ្មែរបានជួបជុំគ្នា លេងល្បែងប្រជាប្រិយ មើលរបាំត្រុដិ និងរាំវង់ជុំគ្នា បង្កើតបានជាបរិយាកាសសប្បាយរីករាយពេញភូមិឋាន។ ល្បែងទាំងនេះបានពង្រឹងសាមគ្គីភាពក្នុងសហគមន៍ និងជាការបន្សល់ទុកនូវកេរ្តិ៍ដំណែលវប្បធម៌ដ៏មានតម្លៃ។ ល្បែងកម្សាន្តប្រជាប្រិយបានក្លាយជាបេះដូងនៃពិធីបុណ្យចូលឆ្នាំខ្មែរ ដែលបាននាំមកនូវភាពសប្បាយរីករាយ និងការបន្ធូរអារម្មណ៍បន្ទាប់ពីការងារនឿយហត់ពេញមួយឆ្នាំ។ ល្បែងទាំងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវអត្ថន័យអប់រំ និងការរួបរួមផងដែរ។ ល្បែងនីមួយៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន។ បោះអង្គញ់ គឺជាល្បែងមួយដ៏ពេញនិយម ដែលទាមទារនូវភាពប៉ិនប្រសប់ក្នុងការបោះ និងបំបែកអង្គញ់របស់គូប្រកួត។ ល្បែងនេះបានបង្រៀនពីការសហការគ្នាក្នុងក្រុម។ ចោលឈូងវិញ គឺជាល្បែងដែលទាមទារភាពរហ័សរហួន និងការបត់បែន ដើម្បីចៀសវាងការប៉ះទង្គិច។ ល្បែងនេះបានបង្កើនភាពវាងវៃរបស់អ្នកលេង។ ទាញព្រ័ត្រ គឺជាល្បែងដែលបង្ហាញពីកម្លាំងកាយ និងការរួបរួមគ្នា ដើម្បីទាញយកជ័យជំនះ។ ភាពសាមគ្គីនៅក្នុងល្បែងនេះគឺពិតជាសំខាន់ណាស់។ លាក់កន្សែង ជាល្បែងកម្សាន្តសម្រាប់កុមារ និងមនុស្សចាស់ ដែលនាំមកនូវសំណើច និងភាពរីករាយ។ ល្បែងនេះបានបង្កើតអនុស្សាវរីយ៍ដ៏ល្អដែលពុំអាចបំភ្លេចបាន។ ក្រៅពីល្បែងទាំងនេះ របាំប្រពៃណី ក៏ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីពិធីបុណ្យចូលឆ្នាំខ្មែរ។ របាំត្រុដិ គឺជាឧទាហរណ៍ជាក់ស្តែងនៃអត្តសញ្ញាណខ្មែរ ដែលត្រូវបានគេឃើញច្រើននៅតាមខេត្តបាត់ដំបង និងសៀមរាបព្រមទាំងខេត្តផ្សេងៗទៀត។ របាំនេះមានប្រភពមកពីជំនឿទៅលើការបណ្តេញឧបទ្រពចង្រៃ និងនាំមកនូវសេចក្តីសុខសាន្តសម្រាប់ឆ្នាំថ្មី។ ណាមួយវិញទៀតចង្វាក់ភ្លេង និងក្បាច់រាំ បានទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សគ្រប់វ័យឲ្យមកទស្សនាមិនដាច់ភ្នែក។ របាំត្រុដិបានបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្មែរតាំងពីបុរាណ។ រាំវង់ ក៏ជាការកម្សាន្តដ៏ពេញនិយមមួយផងដែរ ដែលប្រជាជនគ្រប់វ័យបានចូលរួមរាំលេងយ៉ាងសប្បាយរីករាយ។ ការរាំវង់បានក្លាយជាកន្លែងសម្រាប់ជួបជុំគ្នា និងស្វាគមន៍ញាតិមិត្តជិតឆ្ងាយមកចូលរួមរាំកម្សាន្តជាមួយគ្នា។ ក្រៅពីនេះ នៅមានរបាំផ្សេងៗទៀតដែលត្រូវបានសម្តែងក្នុងឱកាសនេះ ដែលបានបង្ហាញពីភាពសម្បូរបែបនៃសិល្បៈខ្មែរ។ ការរក្សានូវល្បែង និងរបាំទាំងនេះ គឺជាការរក្សាទុកនូវព្រលឹងនៃវប្បធម៌ខ្មែរ។ ថ្ងៃវារៈឡើងស័កគឺជាការបញ្ចប់ពិធីបុណ្យផ្លូវការ តែភាពសប្បាយរីករាយនៅតែបន្តស្ថិតស្ថេរក្នុងបេះដូងគ្រប់គ្នា។ នេះគឺជាថ្ងៃដែលបង្ហាញពីភាពរីករាយនៃវប្បធម៌។ ថែមទៀតនោះ បើយោងតាមការសិក្សាស្រាវជ្រាវរបស់ក្រសួងវប្បធម៌បានរកឃើញថា នៅតាមតំបន់ខ្លះ ពិធីបុណ្យចូលឆ្នាំប្រពៃណីរយៈពេល ៣ ថ្ងៃនេះ មិនទាន់បញ្ចប់ជាស្ថាពរនោះទេ។ អ្នកស្រុកនៅតែបន្តជួបជុំ និងលេងល្បែងកម្សាន្តធម្មតា ដែលបានបង្ហាញពីភាពរស់រវើកនៃប្រពៃណី។ នៅតំបន់មួយចំនួននោះ គេចាត់ទុកការឆ្លងឆ្នាំនៅថ្ងៃទី ៣ គ្រាន់តែជាការឆ្លងសម្រាលប៉ុណ្ណោះ។ នេះជាការបញ្ចប់ពិធីសាសនាមួយផ្នែក ដែលបន្សល់ទុកតាមប្រពៃណីបុរាណរបស់តំបន់ទាំងនោះ។ ពិធីបុណ្យនឹងចប់ជាស្ថាពរ លុះត្រាតែមានកិច្ចមួយទៀតហៅថា ឆ្លងសម្រេច ដែលពេលវេលាសម្រាប់ធ្វើកិច្ចនេះខុសគ្នាពីភូមិមួយទៅភូមិមួយមានរយៈពេល ៣ ថ្ងៃ ១ សប្តាហ៍ ឬ ២ សប្តាហ៍ក្រោយចូលឆ្នាំ ទៅតាមទម្លាប់អ្នកស្រុក។ ភាពខុសប្លែកគ្នានេះបង្ហាញពីភាពសម្បូរបែបនៃទំនៀមទម្លាប់តាមតំបន់ដែលគួរឲ្យកត់សម្គាល់។ ការបន្តពិធីនេះក៏បានបង្ហាញពីការផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃផងដែរ។ ការឆ្លងឆ្នាំសម្រេចនេះ គឺសំដៅដល់ ការឆ្លងឆ្នាំស្រូវ ឬ ឆ្លងវដ្តស្រូវ ព្រោះមុខរបរសំខាន់របស់ប្រជាជនខ្មែរគឺការដាំដុះដំណាំស្រូវ។ វាជាការបញ្ចប់រដូវធ្វើស្រែចាស់ ហើយជាការបើកទំព័រថ្មីសម្រាប់រដូវធ្វើស្រែថ្មី។ ដូច្នេះហើយ ពិធីនេះបានភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជីវភាពកសិកម្មរបស់ពួកគាត់ ដែលជាសសរស្តម្ភនៃសេដ្ឋកិច្ចជាតិ។ កិច្ចឆ្លងសម្រេចនេះ ត្រូវបានធ្វើនៅ ខ្ទមអ្នកតា តាមភូមិនីមួយៗ ដោយសារអ្នកតាត្រូវបានចាត់ទុកជាអមនុស្សសំខាន់ដែលទាក់ទងនឹងកសិកម្ម និងការសុំទឹកភ្លៀង។ នេះបង្ហាញពីជំនឿរបស់ប្រជាជនខ្មែរទៅលើកត្តាអរូបិយដែលជួយដល់វិស័យកសិកម្ម។ ទំនាក់ទំនងនេះបានបន្សល់ទុកនូវកសិសិល្បៈដ៏រឹងមាំ និងជំនឿមិនអាចកាត់ផ្ដាច់បាន។ ពិធីនេះក៏ជាការបន់ស្រន់ឲ្យដំណាំទទួលបានទិន្នផលល្អ។ ពិធីបុណ្យចូលឆ្នាំខ្មែរមានអត្ថន័យសំខាន់ ២ យ៉ាងគឺ ន័យទី ១ គឺការចូលឆ្នាំជាការឆ្លងវដ្ត ១២ ខែ តាមប្រតិទិន និងមហាសង្ក្រាន្ត ដែលបញ្ចប់នៅថ្ងៃវារៈឡើងស័ក។ នេះគឺជាការផ្លាស់ប្តូរពេលវេលាធម្មតា ដែលត្រូវបានទទួលស្គាល់ទូទាំងប្រទេស។ ន័យទី ២ គឺការចូលឆ្នាំនៃវដ្តស្រូវ ដែលបញ្ចប់ដោយកិច្ចនៅខ្ទមអ្នកតា តាមពេលវេលាកំណត់របស់ភូមិរៀងៗខ្លួន។ ការប្រារព្ធបុណ្យនេះមិនប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនឡើយ ព្រោះវាផ្សារភ្ជាប់ទៅនឹងមុខរបរធ្វើស្រែរបស់ពួកគាត់។ ទាំងនេះហើយដែលធ្វើឲ្យពិធីបុណ្យនេះមានលក្ខណៈពិសេស និងសំខាន់។ អត្ថន័យទាំងនេះបានធ្វើឲ្យពិធីបុណ្យចូលឆ្នាំខ្មែរមានភាពប្លែកពីគេ និងពោរពេញដោយតម្លៃវប្បធម៌។ ភាពស៊ីសង្វាក់គ្នារវាងជីវិតប្រចាំថ្ងៃ និងពិធីបុណ្យគឺពិតជាគួរឲ្យកត់សម្គាល់។ ពិធីបុណ្យចូលឆ្នាំខ្មែរបានបញ្ចូលនូវ អត្តសញ្ញាណខ្មែរ ជាច្រើនតាមរយៈប្រពៃណី ទំនៀមទម្លាប់ កិច្ចពិធី និងល្បែងប្រជាប្រិយ។ ល្បែងដូចជា ចោលឈូង ទាញព្រ័ត្រ បោះអង្គញ់ និងជាពិសេស ល្បែងរបាំប្រពៃណី គឺជាសញ្ញាសម្គាល់ដ៏សំខាន់ ដែលធ្វើឲ្យពិធីចូលឆ្នាំខ្មែរមានលក្ខណៈប្លែកពីជាតិសាសន៍ដទៃ។ ការរក្សានូវទម្រង់សិល្បៈទាំងនេះគឺមានសារៈសំខាន់ណាស់សម្រាប់អនាគតនៃវប្បធម៌ជាតិ។ មនុស្សជំនាន់ក្រោយ ជាពិសេសគឺយុវជន និងប្រជាជនខ្មែរបច្ចុប្បន្ន ត្រូវរក្សាមិនឲ្យបាត់បង់របាំទាំងនេះ ចេញពីទំនៀមទម្លាប់ប្រពៃណីចូលឆ្នាំថ្មីបាន។ កាលណាវាបានបាត់បង៉ ទៅហើយវាប្រៀបដូចជាបានបាត់បងអត្តសញ្ញាណជាតិរបស់យើងយ៉ាងអញ្ជឹង ដូចពាក្យស្លោកមួយបានពោលថា « វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន »។ ការបាត់បង់នេះនឹងជះឥទ្ធិពលអាក្រក់ដល់វប្បធម៌ជាតិខ្មែរ ហើយអាចធ្វើឲ្យបាត់បង់ឫសគល់របស់ខ្លួនថែមទៀតផង។ ការអភិរក្សគឺជាកាតព្វកិច្ចចម្បងរបស់កុលបុត្រកុលធីតាខ្មែរគ្រប់រូប។ ក្រៅពីនេះ ពិធីបុណ្យចូលឆ្នាំខ្មែរក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់វប្បធម៌ខ្មែរទៅកាន់ពិភពលោក។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានសម្រុកមកទស្សនាកម្ពុជាក្នុងអំឡុងពេលបុណ្យនេះ ដើម្បីចូលរួម និងស្វែងយល់ពីប្រពៃណីដ៏ប្លែក និងស្រស់ស្អាតរបស់ខ្មែរ។ ពេលភ្ញៀវទេសចរណ៌ មនដល់ប្រទេសកម្ពុជា ពួកគេបានឃើញនូវទិដ្ឋភាពរីករាយនៃល្បែងប្រជាប្រិយ និងរបាំប្រពៃណីផ្សេងៗក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។ ការដែលពួកគេបានឃើញផ្ទាល់ភ្នែកបែបនេះ បានជួយឲ្យពួកគេបានយល់កាន់តែស៊ីជម្រៅពីវប្បធម៌ខ្មែរ។ ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយក៏បានរួមចំណែកយ៉ាងធំធេងផងដែរ។ ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរជារៀងរាល់ឆ្នាំ គឺជាការរួមចំណែកដ៏ធំធេងក្នុងការថែរក្សា និងផ្សព្វផ្សាយនូវទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរពីមួយជំនាន់ទៅមួយជំនាន់។ ការអប់រំ និងការលើកទឹកចិត្តដល់យុវជនឲ្យចូលរួមក្នុងពិធីបុណ្យ គឺជារឿងចាំបាច់បំផុត។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់ និងអភិរក្សនូវទម្រង់សិល្បៈវប្បធម៌ទាំងនេះ។ យុទ្ធនាការផ្សព្វផ្សាយ និងការរៀបចំកម្មវិធីសិល្បៈផ្សេងៗក្នុងអំឡុងពេលបុណ្យ បានជួយឲ្យប្រជាជនកាន់តែយល់ដឹង និងស្រឡាញ់នូវអ្វីដែលជាអត្តសញ្ញាណរបស់ខ្លួន។ ការចូលរួមពីសំណាក់សហគមន៍ក៏ជាកត្តាសំខាន់ផងដែរ។ សរុបមក ពិធីបុណ្យចូលឆ្នាំខ្មែរមិនត្រឹមតែជាការផ្លាស់ប្តូរពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលផ្សារភ្ជាប់ទៅនឹងជំនឿ សាសនា របៀបរស់នៅ និងអត្តសញ្ញាណជាតិរបស់ខ្មែរយ៉ាងជិតស្និទ្ធ។ ការថែរក្សា និងផ្សព្វផ្សាយនូវទំនៀមទម្លាប់ទាំងអស់នេះ គឺជាកាតព្វកិច្ចរួមរបស់ប្រជាជនខ្មែរគ្រប់រូប ដើម្បីធានាបាននូវភាពស្ថិតស្ថេរនៃវប្បធម៌ដ៏ផូរផង់របស់ខ្លួន។ នេះគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ ភាពសម្បូរបែបនៃពិធីបុណ្យនេះបានធ្វើឲ្យកម្ពុជាមានមោទកភាពយ៉ាងខ្លាំង។ យើងទាំងអស់គ្នាត្រូវតែចូលរួមចំណែកថែរក្សាប្រពៃណីនេះជារៀងរហូតតទៅ។